ក្នុងវប្បធម៌ខ្មែរ មិត្តភាពមិនត្រឹមតែផ្អែកលើសេចក្ដីស្រឡាញ់ទេ ប៉ុន្តែរួមមានការគោរពផងដែរ។ ការគោរពគឺជាគុណតម្លៃសំខាន់មួយក្នុងទំនាក់ទំនងទាំងអស់ រួមទាំងមិត្តភាពផងដែរ។ ទោះបីជាមិត្តជិតស្និទ្ធក៏ដោយ ខ្មែរតែងរក្សាការគួរសមក្នុងអាកប្បកិរិយាចំពោះគ្នាទៅវិញទៅមក។ អាយុ និងឋានៈក៏ជះឥទ្ធិពលដល់ការរាប់អានគ្នាផងដែរ។ ជាទូទៅមិត្តដែលមានអាយុក្មេងជាងតែងបង្ហាញការគោរពចំពោះមិត្តដែលមានវ័យចាស់ជាង។ ពួកគេអាចប្រើពាក្យ “បង” ដើម្បីហៅមិត្តដែលមានអាយុច្រើនជាង។ ផ្ទុយទៅវិញ មិត្តដែលមានវ័យចាស់ជាងក៏បង្ហាញការខ្វល់ខ្វាយ និងផ្តល់ដំបូន្មានទៅកាន់មិត្តដែលអាយុក្មេងជាងខ្លួនដែរ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីការចេះបន្ទាបខ្លួន និងសុខដុមរមនាក្នុងសង្គម។ មិត្តភក្តិតែងជៀសវាងការប្រើពាក្យសម្ដី ឬអាកប្បកិរិយាដែលអាចធ្វើឲ្យគ្នាមិនសប្បាយចិត្ត។ ការប្រើពាក្យល្អៗ និងកាយវិការសមរម្យ គឺជាសញ្ញានៃការគោរពរវាងមិត្ត។ សូម្បីតែនិយាយលេងក៏ដោយ ក៏ប្រជាជនខ្មែរតែងតែប្រុងប្រយ័ត្នកុំឲ្យហួសព្រំដែននៃពាក្យសម្ដីដែរ។ ជាទូទៅ នៅក្នុងក្រុមមិត្តភក្តិតែងតែមានម្នាក់ដែលមានអាយុច្រើនជាងគេ។ មិត្តដែលមានអាយុច្រើនតែងតែត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំ ឬអ្នកសម្រេចចិត្តនៅក្នុងក្រុមទាំងមូល។ មិត្តដែលមានវ័យក្មេងជាងគោរពតួនាទីនោះ និងស្តាប់ដំបូន្មានរបស់អ្នកចាស់ជាងក្នុងក្រុម។ រចនាសម្ព័ន្ធបែបនេះជួយរក្សាសុខដុម និងការយល់ចិត្តគ្នាក្នុងចំណោមមិត្តភក្ដិ។ នៅក្នុងសាលារៀន សិស្សវ័យក្មេងក៏គោរពសិស្សដែលមានវ័យចាស់ជាងដែរ។ ពួកគេអាចប្រើការសំពះ ឬនិយាយដោយពាក្យសមរម្យ ដើម្បីបង្ហាញការគោរព។ ការគោរពជួយឲ្យមិត្តភាពរឹងមាំ និងជៀសវាងជម្លោះ។ ទោះជាយ៉ាងណា ការគោរពមិនមានន័យថាកាត់បន្ថយភាពស្និទ្ធស្នាលទេ។ ខ្មែរអាចមានទាំងភាពគោរព និងភាពកក់ក្ដៅក្នុងមិត្តភាព។ មិត្តភាពដ៏ពិត រក្សាតុល្យភាពនៃការគោរពជាមួយភាពស្មោះត្រង់ និងបើកចំហចិត្តចំពោះគ្នា។ ពេលខ្លះ មិត្តជៀសវាងជម្លោះដោយសារតែការគោរពគ្នា។ ពួកគេច្រើននិយាយដោយពាក្យល្អ ឬរង់ចាំពេលសមរម្យ មិនមែនពេលកំពុងមានកំហឹងទេ។ ការគោរពជួយរក្សាភាពថ្លៃថ្នូរ និងទំនុកចិត្តរយៈពេលវែងរវាងគ្នានឹងគ្នា។ នៅក្នុងសង្គមខ្មែរ ការគោរពអ្នកដទៃធ្វើឲ្យមនុស្សនោះត្រូវបានគេស្រឡាញ់ចូលចិត្ត និងរាប់អាន។ មិត្តដែលគោរពគ្នាទៅវិញទៅមកអាចកើតមានការយល់ច្រឡំតិចតួចចំពោះគ្នាតែប៉ុណ្ណោះ។ ការគោរពក៏ជាវិធីបង្ហាញការដឹងគុណចំពោះមិត្តភាពផងដែរ។ មិត្តជាច្រើនអរគុណគ្នាចំពោះការជួយ និងសណ្ដានចិត្តល្អទៅវិញទៅមក។ ការគោរពបង្កើតមូលដ្ឋានសីលធម៌សម្រាប់មិត្តភាពយូរអង្វែង។ ពេលការគោរព និងសេចក្ដីស្រឡាញ់ទៅជាមួយគ្នា មិត្តភាពកាន់តែរឹងមាំ។ ឋានានុក្រមជួយឱ្យមិត្តយល់អំពីតួនាទី និងដែនកំណត់របស់ពួកគេ។ ការរក្សាតុល្យភាពនៃ ការគោរពនិងសេចក្ដីស្រឡាញ់បង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរ។